ល្បែងស្តេចចង់ គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលក្មេងៗគ្រប់វ័យ ពិសេសក្មេងស្រីៗ និយមលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ល្បែងនេះមានលក្ខណៈលេងសើច បង្កប់នូវភាពប៉ិនប្រសប់ក្នុងការប្រើពាក្យសំដីឆ្លើយឆ្លង និងការចងចាំ។ វាត្រូវបានគេលេងច្រើនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឬពេលជួបជុំគ្នាក្រោយពេលបាយល្ងាចជាដើម។ ល្បែងស្តេចចង់ជាល្បែងកម្សាន្តមួយដែល អ្នកលេងត្រូវចងចាំឈ្មោះរបស់អ្វីៗដែលស្តេចចង់ដាក់ ក៏ដូចជាការដាក់លំដាប់លំដោយរបស់វា។ ត្រូវមាន ល្បិចកល ក្នុងការ ប្រើពាក្យសំដី ដើម្បី បញ្ឆោត ឬ ការពារខ្លួនពីការចាញ់ ព្រមទាំងត្រូវ សង្កេតមើលចលនា និង ការនិយាយរបស់គូប្រកួត ឲ្យបានដិតដល់។ បរិយាកាសនៃការលេងគឺពោរពេញទៅដោយសំណើច និងការលេងសើច។ ល្បែងស្តេចចង់អាចលេងបានចាប់ពីអ្នកលេងពីរនាក់ឡើងទៅ ហើយគ្មានកំណត់ចំនួនអ្នកលេងឡើយ។ អ្នកលេងទាំងអស់អង្គុយជារង្វង់ ឬជួរគ្នា។ ហើយម្នាក់ត្រូវបានជ្រើសរើសឱ្យធ្វើជា "ស្តេច" ដោយចាប់ឆ្នោត ឬព្រមព្រៀងគ្នា រីឯអ្នកដែលនៅសល់ធ្វើជា "អ្នកលេង"។ អ្នកលេងម្នាក់ៗបន្តនិយាយដដែលៗ ដោយរំលឹកឡើងវិញនូវឈ្មោះទាំងអស់ដែលបានដាក់អោយដើម្បីកុំអោយភ្លេច។ ប្រសិនបើអ្នកលេងណា ភ្លេចឈ្មោះដែលស្តេចចង់ បានដាក់អោយ ឬនិយាយឈ្មោះមិនបានត្រឹមត្រូវតាមលំដាប់ អ្នកនោះនឹងចាញ់។ អ្នកចាញ់អាចត្រូវបានពិន័យដោយការដាក់ទោសស្រាលៗ ដូចជាច្រៀង រាំ ឬធ្វើអ្វីមួយតាមការបង្គាប់របស់ស្តេច។ បន្ទាប់ពីមានអ្នកចាញ់ ស្តេចអាចប្តូរវេនទៅឱ្យអ្នកផ្សេងធ្វើជាស្តេចវិញ ឬលេងបន្តទៀតរហូតដល់មានអ្នកចាញ់ម្ដងទៀត។ ល្បែងនេះមិនតម្រូវឱ្យមានឧបករណ៍ច្រើន ឬទីកន្លែងធំទូលាយឡើយ ដោយយើងអាចលេងបានគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត ល្បែងមួយនេះក៏បង្កើតនូវបរិយាកាសរីករាយ និងសំណើចសើចក្អាកក្អាយផងដែរ។ ស្តេចចង់ អាចជា អ្វីក៏បាន ទៅតាម ការនឹកឃើញ ដែលធ្វើឲ្យ ល្បែងនេះមានភាពសម្បូរបែប ហើយវាពិតជា មរតកវប្បធម៌ដ៏មានតម្លៃមួយ សម្រាប់កូនខ្មែរគ្រប់រូប។ សរុបមក ល្បែងស្ដេចចង់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអនុស្សាវរីយ៍និងការចងចាំសម្រាប់កុមារជាច្រើន ថែមទាំងពង្រឹងនូវទំនាក់ទំនងចំណោមប្រជាជនខ្មែរឲ្យកាន់តែ ជិតស្និទ្ធ ថែមទៀត។